ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន តម្លៃនៃការសិក្សាត្រូវបានគេមើលឃើញថាជាគន្លឹះឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ទោះជាយ៉ាងណាក៏ដោយ កត្តានេះបានបង្កើតជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់យុវជនជាច្រើន ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេយ៉ាងខ្លាំង។ ការគិតគូរហួសហេតុអំពីលទ្ធផលនៃការសិក្សា និងការប្រកួតប្រជែងគ្នារវាងមិត្តភ័ក្តិបានក្លាយជាកង្វល់ដ៏ធំមួយ។ សម្ពាធលើការសិក្សាបានបង្កផលប៉ះពាល់ជាច្រើនដល់សុខភាពផ្លូវចិត្តយុវជន។ ផលប៉ះពាល់ដំបូងគេគឺ ភាពតានតឹង ដែលកើតឡើងពីការបារម្ភឥតឈប់ឈរអំពីការប្រឡង និទ្ទេស និងការរំពឹងទុករបស់គ្រួសារ។ នៅពេលដែលភាពតានតឹងនេះកើនឡើង វាអាចនាំឱ្យមាន ការថប់បារម្ភជាប់លាប់ ដែលធ្វើឱ្យយុវជនមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹម។ បើស្ថានភាពនេះអូសបន្លាយ វាអាចឈានទៅដល់ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ចំណាប់អារម្មណ៍លើអ្វីៗទាំងអស់ និងមានអារម្មណ៍អស់សង្ឃឹមក្នុងជីវិត។ សម្ពាធទាំងនេះក៏បានធ្វើឱ្យយុវជនជួបប្រទះ បញ្ហាដំណេកដូចជា គេងមិនលក់ ឬគេងច្រើនជ្រុល ដែលប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្ត។ ពួកគេខ្លះក៏អាចមាន ការដកខ្លួនចេញពីសង្គម ដោយចាប់ផ្តើមឃ្លាតឆ្ងាយពីមិត្តភ័ក្តិ និងក្រុមគ្រួសារដើម្បីគេចចេញពីការរិះគន់ ឬដោយសារតែអារម្មណ៍ឯកោ។ លើសពីនេះ យុវជនជាច្រើនចាប់ផ្ដើមមានការគិតអវិជ្ជមានចំពោះខ្លួនឯង ខ្លាចបរាជ័យ និងបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។ ដើម្បីទប់ស្កាត់នឹងដោះស្រាយបញ្ហាទាំងនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមយ៉ាងសកម្ម។ សម្រាប់សិស្សផ្ទាល់ ពួកគេគួរចេះគ្រប់គ្រងពេលវេលា ដោយរៀបចំកាលវិភាគសិក្សា និងការលេងកម្សាន្តឱ្យមានតុល្យភាព។ ការសម្រាកឱ្យបានគ្រប់គ្រាន់ ទាំងការគេង ការហាត់ប្រាណ និងការបរិភោគអាហារសុខភាពក៏សំខាន់ណាស់។ បើមានអារម្មណ៍តានតឹង ពួកគេគួរហ៊ាននិយាយជាមួយអ្នកទុកចិត្តដូចជា ឪពុកម្ដាយ គ្រូបង្រៀន ឬមិត្តភ័ក្តិដើម្បីបញ្ចេញអារម្មណ៍។ ពួកគេក៏អាច ចូលរួមសកម្មភាពកម្សាន្ត ដែលខ្លួនចូលចិត្ត ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង។ សម្រាប់ឪពុកម្ដាយវិញ ពួកគេគួរតែផ្តល់ការលើកទឹកចិត្តជាវិជ្ជមាន ជំនួសឱ្យការដាក់សម្ពាធលើពិន្ទុ ឬនិទ្ទេស។ ការយល់ដឹងពីសមត្ថភាពកូន និងមិនយកកូនខ្លួនឯងទៅប្រៀបធៀបជាមួយកូនអ្នកដទៃ គឺជាគន្លឹះដ៏សំខាន់។ សម្រាប់សាលារៀនវិញគួរមានសេវាប្រឹក្សាយោបល់ សម្រាប់សុខភាពផ្លូវចិត្តរបស់សិស្ស ហើយអាចរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដែលផ្ដោតលើការកម្សាន្តជាដើម។ ដើម្បីឱ្យបញ្ហានេះត្រូវបានគេទទួលស្គាល់កាន់តែទូលំទូលាយ ការផ្សព្វផ្សាយ គឺជាកត្តាចាំបាច់។ គួរមានយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គម ដើម្បីនិយាយអំពីសុខភាពផ្លូវចិត្ត និងបំបាត់ការរើសអើងចំពោះអ្នកដែលមានបញ្ហា។ ស្ថាប័នអប់រំគួរ រៀបចំសិក្ខាសាលា សម្រាប់សិស្ស គ្រូ និងឪពុកម្ដាយ ដើម្បីផ្តល់ចំណេះដឹងពីរបៀបដោះស្រាយសម្ពាធ និងការថែទាំសុខភាពផ្លូវចិត្ត។ ក្រសួងអប់រំអាចបញ្ចូលខ្លឹមសារស្តីពីសុខភាពផ្លូវចិត្តទៅក្នុងកម្មវិធីសិក្សា ដើម្បីបង្រៀនសិស្សអំពីសារៈសំខាន់នៃការថែទាំផ្លូវចិត្តតាំងពីក្មេង។ ការបង្កើតក្រុមគាំទ្រនៅតាមសាលារៀន ឬតាមបណ្ដាញសង្គមសម្រាប់យុវជនអាចជួយឱ្យពួកគេមានវេទិកាមួយសម្រាប់ចែករំលែកបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមក។ ការសហការជាមួយអ្នកមានឥទ្ធិពលដើម្បីផ្សព្វផ្សាយសារទាំងនេះក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយផងដែរ។ តាមរយៈការចូលរួមពីគ្រប់ភាគី បញ្ហាផ្លូវចិត្តដែលបង្កឡើងដោយសម្ពាធលើការសិក្សានឹងត្រូវបានកាត់បន្ថយ និងយុវជនកម្ពុជានឹងមានសុខភាពផ្លូវចិត្តកាន់តែរឹងមាំ។